ការតម្បាញកន្ទេលក្រហមគឺជាជំនាញប្រពៃណីដែលអ្នកស្រុកចេះតៗគ្នាពីដូនតាមក រហូតមកដល់ពេលបច្ចុប្បន្នប្រជារាស្ត្រនៅតែនិយមប្រើកន្ទេលក្រហមនៅក្នុងពិធីបុណ្យផ្សេងៗ ។ ជាពិសេសនៅក្នុងរឿងប្រជាប្រិយក៏បាន យកការតម្បាញកន្ទេលក្រហមនេះមកនិពន្ធជារឿងផងដែរដែលនិពន្ធឡើងដោយលោកស្រី កែវ សារុំ។ ខ្មែរហៅកន្ទេលគ្រប់ពណ៌ថា កន្ទេលក្រហម ព្រោះគេនិយមប្រើពណ៌ក្រហមលាយជាមួយពណ៌ដទៃទៀតជានិច្ច ។ ការត្បាញកន្ទេលក្រហមនេះ គឺជាជំនាញប្រពៃណីដែលអ្នកស្រុកចេះតៗគ្នាពីដូនតាមក។ តម្បាញនេះមាននៅក្នុងតំបន់មួយចំនួនដូចជា ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង និងភូមិមួយចំនួនក្នុងស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ខេត្តកណ្តាល ដែលស្ថិតនៅតាមដងទន្លេ ។ វត្ថុធាតុដើមសំរាប់ផលិតកន្ទេលមាន កក់មូល ក្រចៅ និងល័ខជ្រលក់ដែល មានពណ៌ផ្សេងៗ។ កក់ជាស្មៅម្យ៉ាងមានស្លឹកវែង ស្រដៀងនឹងស្លឹកស្រូវ មានកំពស់ ពី ០,៨០ ម៉ែត្រទៅ ១,៤០ ម៉ែត្រ ។ គេដាំកក់ដោយព្រោះគ្រាប់ ហើយដកកូនទៅ ស្ទូង ដូចស្ទូងស្រូវប្រដេញទឹកតាមមាត់បឹង ឬមាត់ទន្លេ គឺទឹកស្រកត្រឹមណា គេស្ទូងត្រឹមនោះ ។ ពេលប្រមូលផលកក់ គេជ្រើសរើសយកតែដើមធំថ្ងាស ព្រោះងាយស្រួលច្រៀក ជាចំរៀកតូចៗ ដោយហូតបណ្តូលវាចេញ ។ បន្ទាប់មកទើប គេយកវាទៅហាលថ្ងៃ អោយស្ងួត រួចចងជាបាច់ទុកនៅក្នុងផ្ទះ ។ ក្រចៅ មានស្លឹកពណ៌បៃតងខ្ចី រាងទ្រវែង ហើយស្រួចចុង ប្រវែងពី ៥ ទៅ ១០ សងទីម៉ែត្រ។ ដើមមានកំពស់ពី ១,៥០ ម៉ែត្រទៅ ២ ម៉ែត្រ ដោយ មានវិជ្ឈមាត្រពី ១ទៅ២ សងទីម៉ែត្រ គេដាំវាដើម្បីយកសរសៃធ្វើជាខ្សែ ថង់ ឬបាវ ។ គេប្រមូលផលក្រចៅនៅពេលវាចេញផ្កាដំបូង ឬមានផ្លែខ្លះៗ ដោយពុំទុកដល់ ពេលវាទុំឡើយ ។ គេកាប់ដើមវាត្រឹមគល់ ហើយកាត់ចុងចោល គេបកសំបក វារួចចងទុកជាបាច់ៗ ។ បន្ទាប់មក គេយកវាទៅត្រាំទឹកពី ១០ ទៅ ១២ ថ្ងៃ ទើប ស្រង់យកទៅលាងទឹកថ្លាស្អាត ហើយយកទៅហាលថ្ងៃ ។ ក្រោយមក គេវេញវា អោយកើតជាខ្សែវែងជាប់គ្នា ហើយមូរដូចអំបោះហុង ។ នាសម័យបុរាណ គេធ្វើល័ខពីធម្មជាតិ ដូចជាពណ៌លឿង គេយកពីមើមរមៀត ពណ៌ក្រហមយកចេញពីសំបកដើមល្បែងជាដើម ។ តែបច្ចុប្បន្ននេះ គេចេះធ្វើល័ខ ដែលផលិតដោយសារធាតុគីមីដែលមាន ៥ ពណ៌គី ពណ៌ស្វាយ ក្រហម លឿង បៃតង និងអាចម៍ដែក ជាទូទៅ ល័ខដែលផលិតពីធម្មជាតិល្អជាង ។ បច្ចុប្បន្ននេះ ការផលិតកន្ទេលមានទ្រង់ទ្រាយពីរ គឺផលិតជាលក្ខណៈសិប្បកម្ម ដែលមានទ្រង់ទ្រាយធំ និងការផលិតជាលក្ខណៈគ្រួសារដែលមានទ្រង់ទ្រាយតូច ។ គេត្រូវការមនុស្សតែពីរនាក់ប៉ុណ្ណោះ ដោយម្នាក់ជាអ្នកកាន់ធ្មេញឈើត្បាញ និងម្នាក់ ទៀតកាន់ឈើតូចវែងសំរាប់ចាក់ចំរៀកកក់អោយចូលទៅក្នុងខ្សែក្រចៅ ។ ឯអ្នកកាន់ ធ្មេញឈើត្បាញ ចាំតែដំចំរៀកកក់ដែលគេចាក់នោះអោយកើតជាសាច់កន្ទេល ។ គេត្បាញសាច់កន្ទេលយកប្រវែងតាមសេចក្តីត្រូវការរបស់គេ ឯក្រចៅខាងជាយ ដែលនៅសល់តិចតួច ត្រូវបានគេវេញអោយរាបស្មើនៅក្នុងសាច់កន្ទេលតែម្តង ។ គេត្រូវយកកន្ទេលទៅវេចជាយ តែអ្នកខ្លះគេយកវាទៅចំជាយនឹងកំណាត់សំពត់ពណ៌ថែមទៀត ដើម្បីអោយមានគុណភាពជាប់ល្អ និងមានសោភ័ណគួរចាប់ចិត្ត ។ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ប្រជារាស្ត្រខ្មែរនិយមប្រើកន្ទេលក្នុងពិធីបុណ្យផ្សេងៗ មានពិធីមង្គលការជាដើម ព្រោះវាមានសោភ័ណ ហើយអាចអង្គុយ បានយូរមិនក្តៅ ។ បច្ចុប្បន្ននេះ ថ្វីត្បិតតែមានការនាំចូលកន្ទេលជ័រពីបរទេសក៏ដោយ ក៏ការផលិត កន្ទេលក្រហមខ្មែរពុំមានការថយចុះដែរ។ ព្រោះកន្ទេលជ័រ គេច្រើនប្រើក្នុងជីវភាព ធម្មតា ដោយមិនសូវយកមកប្រើជាត្រីមុខក្នុងពិធីបុណ្យទានឡើយ ។